ផ្លែក្រខុបបារាំងទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រជាជនកម្ពុជាដោយសារតែរសជាតិដ៏ប្លែក និងគួរឲ្យចង់ញ៉ាំរបស់វា។ រសជាតិរបស់ផ្លែឈើនេះមានលក្ខណៈខុសប្លែកពីផ្លែឈើដទៃ គឺមានទាំងរសជាតិផ្អែម ជូរ និងប្រៃលាយគ្នា ដែលធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយ និងប្លែកមាត់។ ក្រៅពីរសជាតិឆ្ងាញ់ ផ្លែក្រខុបបារាំងក៏ងាយស្រួលរកទិញនៅតាមទីផ្សារ ហើយតម្លៃរបស់វាក៏សមរម្យសម្រាប់ប្រជាជនទូទៅផងដែរ។ លើសពីនេះ ផ្លែឈើនេះក៏ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ ។ ព្រោះវាសម្បូរទៅដោយវីតាមីន ស៊ី ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជំនួយដល់ការរំលាយអាហារ។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យផ្លែក្រខុបបារាំងក្លាយជាផ្លែឈើមួយប្រភេទដែលប្រជាជនកម្ពុជាចូលចិត្តទទួលទាន។ ជាទូទៅ ផ្លែក្រខុបបារាំងមានរដូវកាលចាប់ពីអំឡុងខែ តុលា រហូតដល់ខែធ្នូ ជារៀងរាល់ឆ្នាំ។ នៅក្នុងរដូវកាលនេះ ផ្លែក្រខុបបារាំងមានការផ្លែផ្កាច្រើន និងសម្បូរបែប ដែលធ្វើឱ្យតម្លៃរបស់វានៅលើទីផ្សារមានតម្លៃធូរថ្លៃជាងធម្មតា ហើយវាក៏ងាយស្រួលរកទិញផងដែរ។ ទោះបីជានៅក្រៅរដូវកាលក៏ដោយ ក៏នៅតែអាចរកផ្លែក្រខុបបារាំងបានខ្លះៗដែរ ប៉ុន្តែចំនួនផ្លែ និងគុណភាពមិនសូវល្អដូចនៅក្នុងរដូវកាលរបស់វាឡើយ។ ក្រៅពីការបរិភោគជាផ្លែឈើស្រស់ ប្រជាជនខ្មែរបានកែច្នៃផ្លែក្រខុបបារាំងទៅជាអាហារជាច្រើនមុខ ទៅតាមចំណង់ចំណូលចិត្ត។ ក្នុងចំណោមនោះ ការញ៉ាំជាមួយ អំបិលម្ទេស គឺជាវិធីដែលពេញនិយមបំផុត របស់ប្រជាជនខ្មែរ។ សម្រាប់អ្នកចូលចិត្តរសជាតិផ្អែមវិញ គេអាចយកផ្លែទុំទៅធ្វើជាដំណាប់ ដែលអាចទុកញ៉ាំបានយូរផងដែរ។ ដំណាប់ផ្លែក្រខុបបារាំង ជាទូទៅវិធីដំបូងក្នុងការធ្វើគេត្រូវយកគ្រាប់វាចេញសិន បន្ទាប់មកស្ងោរជាមួយស្ករ ហើយយកទៅហាល ឬសម្ងួតឱ្យស្ងួត ដើម្បីរក្សាទុកឱ្យបានយូរ។ ផ្លែក្រខុបបារាំងទុំក៏អាចយកមកធ្វើជាចាហួយបានដែរ។ ចាហួយនេះអាចយកទៅលាបនំប៉័ង នំខេក ឬប្រើជាគ្រឿងផ្សំក្នុងការធ្វើបង្អែមបាន។ នៅក្នុងប្រទេសកម្ពុជាមានការ អំណោយផលក្នុងការដាំដុះ ផ្លែក្រខុបបារាំង។ ដើមក្រខុបបារាំងអាចដុះលូតលាស់បានយ៉ាងល្អនៅក្នុងអាកាសធាតុត្រូពិចក្ដៅដូចនៅកម្ពុជា ហើយវាថែមទាំងអាចធន់នឹងភាពរាំងស្ងួតទៀតផង។ បច្ចុប្បន្ន គេសង្កេតឃើញមានគ្រួសារ ឬកសិករមួយចំនួនបានដាំដុះផ្លែឈើនេះនៅតាមផ្ទះ ឬកសិដ្ឋានរបស់ពួកគេ។ ក្រៅពីការដាំដុះក្នុងស្រុក ក៏មានការនាំចូលមួយចំនួនដែរ ប៉ុន្តែទិន្នផលក្នុងស្រុកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទីផ្សារ។